ស្មាតហ្វូនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយគម្លាតទំនាក់ទំនងរវាងតំបន់ជនបទ និងទីក្រុងនៅកម្ពុជា។ ឧបករណ៍បច្ចេកវិទ្យានេះបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានជាច្រើន ដោយធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនកាន់តែងាយស្រួល និងប្រសើរឡើង។ វាបានធ្វើឲ្យការប្រាស្រ័យទាក់ទងកាន់តែមានភាពប្រសើរឡើង និងលឿនរហ័សជាងមុន។ ស្មាតហ្វូនបានផ្លាស់ប្ដូររបៀបដែលមនុស្សប្រាស្រ័យទាក់ទងគ្នា ជាពិសេសសម្រាប់អ្នកដែលរស់នៅឆ្ងាយពីក្រុមគ្រួសារ មិត្តភក្ដិ ឬសាច់ញាតិ។ ពីមុន ការរក្សាទំនាក់ទំនងគ្នាគឺជាការលំបាក និងចំណាយច្រើន ប៉ុន្តែបច្ចុប្បន្ន ស្មាតហ្វូនបានធ្វើឲ្យអ្វីៗមានភាពងាយស្រួល និងរហ័ស។ តាមរយៈស្មាតហ្វូន អ្នកអាច ហៅទូរស័ព្ទ ផ្ញើសារ ជជែកតាមឆាត និងធ្វើវីដេអូខល។ សមត្ថភាពទាំងនេះបាន ជួយរក្សាទំនាក់ទំនងផ្ទាល់ខ្លួនឲ្យនៅរឹងមាំ។ ទោះបីជាមាន ចម្ងាយភូមិសាស្ត្រ ក៏ដោយ ស្មាតហ្វូនពិតជាបានក្លាយជាស្ពានដ៏សំខាន់មួយសម្រាប់ភ្ជាប់បេះដូងមនុស្សឲ្យនៅជិតគ្នា។ លើសពីនេះ ស្មាតហ្វូនបានបើកទ្វារឲ្យប្រជាជននៅជនបទអាច ទទួលបានព័ត៌មាន និងចំណេះដឹងយ៉ាងទូលំទូលាយ។ ក្នុងនោះរួមមាន ព័ត៌មានថ្មីៗរបស់ប្រទេសជាតិ ព័ត៌មានសុខភាព និងព័ត៌មានកសិកម្ម ឬព័ត៌មានប្រចាំថ្មីៗជាដើម។ ស្មាតហ្វូនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយក ព័ត៌មានថ្មីៗ ទៅដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមជនបទ។ ពីមុន ការទទួលបានព័ត៌មានអាចមានកម្រិត ឬយឺតយ៉ាវ ប៉ុន្តែឥឡូវនេះ អ្វីៗបានផ្លាស់ប្ដូរ។ តាមរយៈស្មាតហ្វូន ប្រជាជនអាច តាមដានព័ត៌មានជាតិ និងអន្តរជាតិបានទាន់ហេតុការណ៍ និងយល់ដឹងពីព្រឹត្តិការណ៍ផ្សេងៗជុំវិញខ្លួន។ តាមដានព័ត៌មានជាតិ និងអន្តរជាតិបានទាន់ហេតុការណ៍ ពីបណ្ដាញសារព័ត៌មានអនឡាញនានា។ ពួកគេអាចអានអត្ថបទ មើលវីដេអូ ឬស្ដាប់ព័ត៌មានសំឡេងបានភ្លាមៗនៅពេលកើតហេតុការណ៍។ យល់ដឹងពីព្រឹត្តិការណ៍ផ្សេងៗជុំវិញខ្លួន មិនថាតម្លៃទំនិញនៅលើទីផ្សារ ព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម ឬបច្ចេកវិទ្យាថ្មីៗនោះទេ។ នេះជួយពង្រីកការយល់ដឹងរបស់ពួកគេអំពីពិភពលោក និងធ្វើឲ្យពួកគេក្លាយជាពលរដ្ឋដែលមានព័ត៌មានគ្រប់គ្រាន់ក្នុងការសម្រេចចិត្តប្រចាំថ្ងៃ។ ស្មាតហ្វូនបានក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការផ្តល់លទ្ធភាពឲ្យប្រជាជនអាចទទួលបាន ព័ត៌មានសុខភាព កាន់តែទូលំទូលាយ។ នេះជាការផ្លាស់ប្តូរដ៏ធំ ជាពិសេសសម្រាប់អ្នកដែលរស់នៅតាមជនបទ ដែលការទទួលបានសេវាសុខភាព និងព័ត៌មានអាចនៅមានកម្រិត។ ប្រជាជនអាច ស្វែងយល់ពីរបៀបថែទាំសុខភាព ជាមូលដ្ឋានដូចជា របបអាហារ ការហាត់ប្រាណ ឬអនាម័យផ្ទាល់ខ្លួន។ ស្វែងយល់ពីវិធីបង្ការជំងឺ ទូទៅ ឬរៀនពីសញ្ញាណនៃជំងឺផ្សេងៗ ដែលអាចជួយឲ្យពួកគេចាត់វិធានការទាន់ពេលវេលា។ ស្វែងរកគ្លីនិកព្យាបាល ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដោយមានព័ត៌មានទំនាក់ទំនង និងទីតាំងងាយស្រួល។ ការទទួលបានព័ត៌មានទាំងនេះបានយ៉ាងងាយស្រួល និងរហ័ស បាន រួមចំណែកដល់សុខុមាលភាព របស់ប្រជាជនទូទៅ។ វាជួយឲ្យពួកគេមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីថែរក្សាសុខភាពខ្លួនឯង និងក្រុមគ្រួសារបានកាន់តែល្អប្រសើរ។ សម្រាប់កសិករនៅកម្ពុជា ស្មាតហ្វូនបានក្លាយជាឧបករណ៍ដ៏មានតម្លៃមួយក្នុងការទទួលបាន ព័ត៌មានកសិកម្ម ដែលជួយបង្កើនប្រសិទ្ធភាពផលិតកម្ម និងប្រាក់ចំណូល។ ជាពិសេស កសិករអាចទទួលបានព័ត៌មានសំខាន់ៗដូចជា បច្ចេកទេសកសិកម្មថ្មីៗ ដឹងពីតម្លៃទីផ្សារផលិតផលកសិកម្ម និងការព្យាករណ៍អាកាសធាតុជាដើម។ ពួកគេអាចស្វែងយល់ពីវិធីសាស្ត្រដាំដុះទំនើប ដូចជាការប្រើប្រាស់ជី ការគ្រប់គ្រងសត្វល្អិត និងជំងឺដំណាំ ឬបច្ចេកទេសប្រព័ន្ធធារាសាស្រ្តប្រកបដោយប្រសិទ្ធភាព តាមរយៈវីដេអូ ឬអត្ថបទអនឡាញ។ ការដឹងពី តម្លៃទីផ្សារ បច្ចុប្បន្នសម្រាប់ដំណាំ ឬផលិតផលរបស់ពួកគេ ជួយកសិករក្នុងការសម្រេចចិត្តថាពេលណាគួរលក់ ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់បំផុត។ ព័ត៌មានអំពី អាកាសធាតុ ដូចជាភ្លៀង រាំង ឬសីតុណ្ហភាព គឺមានសារៈសំខាន់ណាស់សម្រាប់ការធ្វើផែនការដាំដុះ និងការប្រមូលផលឱ្យទាន់ពេលវេលា។ ព័ត៌មានទាំងអស់នេះដែលទទួលបានពីប្រភពនានាតាមអ៊ីនធឺណិត ជួយពួកគេក្នុងការ ធ្វើផែនការដាំដុះ និង លក់ដូរបានល្អប្រសើរ ដែលជាលទ្ធផលផ្ទាល់ក្នុងការ បង្កើនប្រាក់ចំណូលគ្រួសារ របស់ពួកគេ។ ស្មាតហ្វូនបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសនៅតាម ជនបទ។ តាមរយៈស្មាតហ្វូន អាជីវករខ្នាតតូច និងមធ្យមអាចពង្រីកទីផ្សាររបស់ពួកគេ និងបង្កើតប្រភពចំណូលថ្មីៗ។ ស្មាតហ្វូនបានបើកទំព័រថ្មីមួយសម្រាប់ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅកម្ពុជា ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនៅតាមជនបទ។ វេទិកាទូរស័ព្ទនេះបានធ្វើឲ្យការធ្វើអាជីវកម្មមានភាពងាយស្រួល និងមានប្រសិទ្ធភាពជាងមុនឆ្ងាយណាស់។ តាមរយៈស្មាតហ្វូន អាជីវករអាច ផ្សព្វផ្សាយផលិតផល ទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន និងទទួលការបញ្ជាទិញបានយ៉ាងងាយស្រួល និងរហ័ស។ ផ្សព្វផ្សាយផលិតផល របស់ពួកគេយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមដ៏ពេញនិយមដូចជា Facebook ឬ Telegram។ នេះអនុញ្ញាតឲ្យពួកគេបង្ហាញទំនិញ ឬសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជនរាប់លាននាក់ ដោយមិនចាំបាច់មានហាងលក់ជាក់ស្តែង ឬចំណាយច្រើនលើការផ្សព្វផ្សាយបែបប្រពៃណីឡើយ។ អាជីវករអាចឆ្លើយតបទៅនឹងសំណួររបស់អតិថិជន ផ្ដល់ព័ត៌មានលម្អិតអំពីផលិតផល និងដោះស្រាយបញ្ហាផ្សេងៗបានភ្លាមៗ។ ដំណើរការនៃការបញ្ជាទិញ និងការលក់ដូរត្រូវបានសម្រួលតាមរយៈកម្មវិធីឆាត ឬបណ្ដាញសង្គមផ្ទាល់។ ទាំងអស់នេះ ជួយពួកគេឈានទៅដល់អតិថិជនកាន់តែច្រើន មិនថាអតិថិជនទាំងនោះនៅ ក្នុង ឬក្រៅតំបន់ របស់ពួកគេនោះទេ។ ស្មាតហ្វូនបានក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសថ្មីៗសម្រាប់សហគ្រិនខ្មែរ។ ស្មាតហ្វូនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូររបៀបលក់ដូរផលិតផលសម្រាប់កសិករ និងអ្នកផលិតនៅជនបទ ដោយជួយពួកគេ កាត់បន្ថយការពឹងផ្អែកលើអន្តរការី ឬឈ្មួញកណ្ដាល។ ពីមុន កសិករ ឬអ្នកផលិតនៅជនបទជារឿយៗត្រូវពឹងផ្អែកលើ ឈ្មួញកណ្ដាល ដើម្បីលក់ផលិតផលរបស់ពួកគេទៅកាន់ទីផ្សារ។ ការពឹងផ្អែកនេះបានធ្វើឲ្យ ប្រាក់ចំណេញរបស់ពួកគេមានកម្រិត ដោយសារឈ្មួញកណ្ដាលតែងតែកាត់កងថ្លៃចំណាយ ឬទិញផលិតផលក្នុងតម្លៃទាប។ ឥឡូវនេះ អ្វីៗបានផ្លាស់ប្ដូរ ពួកគេអាចប្រើប្រាស់ស្មាតហ្វូនដើម្បីលក់ផលិតផលរបស់ពួកគេដោយផ្ទាល់ទៅអ្នកប្រើប្រាស់នៅទីក្រុង។ ឧទាហរណ៍ កសិករអាចបង្ហោះរូបភាពដំណាំ ឬផលិតផលរបស់ខ្លួននៅលើ Facebook ឬ Telegram ហើយទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកទិញ។ ការលក់ដូរដោយផ្ទាល់នេះបាន កាត់បន្ថយតួនាទីរបស់ឈ្មួញកណ្ដាល ដែលជាលទ្ធផលផ្ទាល់ក្នុងការ បង្កើនប្រាក់ចំណូលសុទ្ធ របស់កសិករ និងអ្នកផលិត។ ពួកគេទទួលបានតម្លៃខ្ពស់ជាងមុនសម្រាប់ផលិតផលរបស់ខ្លួន ដែលជួយលើកកម្ពស់ជីវភាពរស់នៅ។ ការទូទាត់តាមទូរស័ព្ទ បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច។ ជាពិសេសនៅតាមតំបន់ជនបទ ដែលធ្លាប់មានដែនកំណត់ក្នុងការទទួលបានសេវាធនាគារ។ ប្រព័ន្ធធនាគារចល័ត និងកម្មវិធីទូទាត់ប្រាក់ផ្សេងៗដែលដំណើរការលើ ស្មាតហ្វូន បានអនុញ្ញាតឲ្យការធ្វើប្រតិបត្តិការហិរញ្ញវត្ថុមានភាព ងាយស្រួល និងរហ័សទាន់ចិត្ត ។ តាមរយៈស្មាតហ្វូន អ្នកប្រើប្រាស់អាច ផ្ទេរប្រាក់ ទៅវិញទៅមកដោយមិនចាំបាច់ទៅធនាគារ ឬភ្នាក់ងារ។ អាចទូទាត់វិក្កយបត្រ ផ្សេងៗដូចជា វិក្កយបត្រអគ្គិសនី ទឹក ឬសេវាទូរស័ព្ទ។ អាចទទួលការទូទាត់ពីអតិថិជន ភ្លាមៗ សម្រាប់អាជីវករខ្នាតតូច និងមធ្យម។ ប្រតិបត្តិការទាំងអស់នេះ អាចធ្វើបានដោយគ្រាន់តែប្រើទូរស័ព្ទដៃ ដែលជួយ សម្រួលដល់ដំណើរការអាជីវកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ វាបានកាត់បន្ថយពេលវេលា និងការចំណាយលើការធ្វើដំណើរទៅកាន់ទីក្រុង ឬទីប្រជុំជន។ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដែលជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់អ្នកនៅជនបទ។ សរុបមក ស្មាតហ្វូនបានដើរតួនាទីជាកម្លាំងបដិវត្តន៍មួយក្នុងការ បង្រួមគម្លាតទំនាក់ទំនង រវាងតំបន់ជនបទ និងទីក្រុងនៅកម្ពុជា។ វាបាននាំមកនូវការផ្លាស់ប្តូរដ៏ធំធេងដែលមិនធ្លាប់មានពីមុនមក តាមរយៈការផ្តល់ជូននូវលទ្ធភាពសំខាន់ៗជាច្រើន ដូចជា ព័ត៌មាន ឱកាស និងការតភ្ជាប់។ ស្មាតហ្វូនបានបើកទំព័រថ្មីសម្រាប់ ឱកាសសេដ្ឋកិច្ច និងអាជីវកម្ម។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានរីកចម្រើនយ៉ាងខ្លាំង ដែលអនុញ្ញាតឱ្យអាជីវករខ្នាតតូច និងកសិករអាចលក់ផលិតផលរបស់ពួកគេដោយផ្ទាល់ទៅអតិថិជននៅទីក្រុង ដោយកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល និងបង្កើនប្រាក់ចំណូលសុទ្ធ។ សំខាន់បំផុត ស្មាតហ្វូនបានផ្តល់នូវ ការតភ្ជាប់ ដ៏រឹងមាំមួយ។ ប្រជាជនអាចទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្តិ និងសាច់ញាតិដែលនៅឆ្ងាយបានយ៉ាងងាយស្រួលតាមរយៈការហៅទូរស័ព្ទ ផ្ញើសារ ឬវីដេអូខល។ ដោយសារឥទ្ធិពលទាំងនេះ ស្មាតហ្វូនពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការកែលម្អជីវភាពរស់នៅ ការអប់រំ និងសកម្មភាពសេដ្ឋកិច្ចនៅតាមជនបទ ដែលពីមុនធ្លាប់ត្រូវបានរារាំងដោយកង្វះការតភ្ជាប់ និងព័ត៌មាន។